បាយឆាសាច់គោមានរសជាតិឈ្ងុយឆ្ងាញ់ ដោយសារសាច់គោត្រូវបានប្រឡាក់គ្រឿងមុននឹងយកទៅឆា។ បាយឆាសាច់គោមានគ្រឿងផ្សំដូចជា បាយស សាច់គោហាន់ជាចំណិតស្តើងៗ ពងទា ខ្ទឹមសចិញ្ច្រាំ ប្រេងឆា ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប និង ម្រេចម៉ដ្ឋ។ បន្លែសម្រាប់បាយឆាសាច់គោមាន ខ្ទឹមបារាំង ហាន់ជាចំណិត ម្រេចខ្ចី ត្រសក់ ប៉េងប៉ោះ ជីរ (សម្រាប់បរិភោគជាមួយ)។ ចំពោះរបៀបធ្វើ ជាដំបូងយើងត្រូវយកសាច់គោប្រឡាក់ជាមួយទឹកស៊ីអ៊ីវ ម្សៅស៊ុប និងម្រេច ទុកចោលប្រហែល ១០ ទៅ ១៥ នាទី។ បន្ទាប់់មក ដាក់ខ្ទះឱ្យក្តៅ ចាក់ប្រេងឆាចូល រួចឆាសាច់គោឱ្យឆ្អិនល្មម ប៉ុន្តែកុំឆាយូរពេកព្រោះអាចធ្វើឱ្យសាច់គោឡើងស្វិត រួចដួសវាទុកមួយឡែក។ បន្ទាប់់មកទៀត ដាក់ឆាខ្ទឹមសចិញ្ច្រាំ ជាមួយប្រេងឆាដែលនៅសល់ ឱ្យឈ្ងុយ។ ហើយបំបែកពងទាដាក់ចូល រួចឆាច្របល់ឱ្យឆ្អិន។ បន្តមកទៀតដាក់បាយសចូល រួចច្របល់ឱ្យសព្វជាមួយពងទា។ ពេលច្របល់សព្វហើយយើងថែមប្រេងខ្យង ទឹកស៊ីអ៊ីវ និងស្ករស កូរឱ្យសព្វ។ បន្ទាប់មកដាក់សាច់គោដែលឆារួច និងខ្ទឹមបារាំងចូល ច្របល់ឱ្យសព្វ រហូតដល់បាយក្តៅ និង ឈ្ងុយ។ ជាចុងក្រោយដួសដាក់ចាន រៀបចំជាមួយត្រសក់ ប៉េងប៉ោះ និងជីរ សម្រាប់បរិភោគ។